ប្រពៃណីគ្រឿងអលង្ការខ្មែរត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពីការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រាប់សតវត្សជាមួយប្រទេសឥណ្ឌា និងចិន។ ឥទ្ធិពលទាំងនេះបង្ហាញឱ្យឃើញតាមរយៈសម្ភារៈដែលបានប្រើ ប្រធានបទសិល្បៈ និងបច្ចេកទេសដែលប្រើក្នុងការផលិតគ្រឿងអលង្ការខ្មែរ។ ឥទ្ធិពលដ៏ជ្រាលជ្រៅបំផុតមួយពីប្រទេសឥណ្ឌាទៅលើគ្រឿងអលង្ការខ្មែរ គឺការទទួលយកនូវរូបទេវតា និងសត្វទេវកថាជាច្រើនប្រភេទ។ រូបភាពទាំងនេះបានក្លាយជាប្រធានបទដ៏សំខាន់ និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការរចនាគ្រឿងអលង្ការខ្មែរ។ រូបសំណាកទាំងនេះជាទូទៅត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ និងបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំរវាងកម្ពុជាជាមួយសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា។ សាសនាទាំងពីរនេះបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរអស់ជាច្រើនសតវត្សមកហើយ។ ជាក់ស្ដែង អ្នកនឹងប្រទះឃើញរូបតំណាងព្រះ ទេពធីតា និងសត្វទេវកថាផ្សេងៗជាច្រើននៅលើគ្រឿងអលង្ការខ្មែរ ដូចជាខ្សែក ខ្សែដៃ កងដៃ ក្រវិល និងគ្រឿងលម្អផ្សេងៗទៀត។ រូបភាពទាំងនេះមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យនិមិត្តរូប និងសារៈសំខាន់ខាងវិញ្ញាណយ៉ាងជ្រាលជ្រៅផងដែរ។ ឧទាហរណ៍ គេអាចឃើញរូបហង្ស (តំណាងឱ្យភាពបរិសុទ្ធ និងសេរីភាព) រូបនាគ (តំណាងឱ្យការការពារ និងអំណាច) ឬរូបទេពអប្សរ (តំណាងឱ្យភាពស្រស់ស្អាត និងសិល្បៈ) ដែលត្រូវបានឆ្លាក់ ឬគូរលើគ្រឿងអលង្ការ។ ការបញ្ចូលរូបភាពទាំងនេះ ធ្វើឱ្យគ្រឿងអលង្ការខ្មែរមានលក្ខណៈពិសេស និងមានតម្លៃវប្បធម៌ខ្ពស់ ដោយឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈពិភពលោករបស់ខ្មែរដែលទទួលឥទ្ធិពលពីឥណ្ឌា។ លើសពីនេះ បច្ចេកទេសមួយចំនួនក្នុងការផលិតគ្រឿងអលង្ការ ក៏អាចមានឫសគល់ពីឥណ្ឌាដែរ ដូចជាការប្រើប្រាស់ត្បូងមានតម្លៃ និងលោហៈធាតុសុទ្ធក្នុងការរចនា។ ការដាក់បញ្ចូលត្បូងមានតម្លៃទៅក្នុងគ្រឿងអលង្ការខ្មែរ ជារឿយៗត្រូវបានធ្វើឡើងតាមលំនាំ និងជំនឿទាក់ទងនឹងហោរាសាស្ត្រ ឬអំណាចនៃត្បូងនីមួយៗ ដែលនេះក៏ជាទិដ្ឋភាពមួយនៃឥទ្ធិពលឥណ្ឌាផងដែរ។ ឥទ្ធិពលទាំងនេះបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងអត្តសញ្ញាណសិល្បៈគ្រឿងអលង្ការខ្មែរ ដែលមិនត្រឹមតែជាវត្ថុសម្រាប់លម្អកាយប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃកេរដំណែលវប្បធម៌ដ៏សម្បូរបែបរបស់ជាតិផងដែរ។ រីឯឥទ្ធិពលរបស់ប្រទេសចិនលើគ្រឿងអលង្ការខ្មែរវិញត្រូវបានគេមើលឃើញជាចម្បងតាមរយៈការណែនាំនូវសម្ភារៈ និងបច្ចេកទេសផលិតជាក់លាក់ជាច្រើន។ ឥទ្ធិពលសំខាន់មួយពីប្រទេសចិនទៅលើគ្រឿងអលង្ការខ្មែរ គឺការនាំចូលកែវ និងអង្កាំ។ វត្ថុទាំងនេះបានផ្តល់នូវជម្រើសថ្មីៗជាច្រើនសម្រាប់បន្ថែមពណ៌ និងវាយនភាពទៅក្នុងគ្រឿងអលង្ការខ្មែរ។ ដោយសារតែភាពចម្រុះនៃពណ៌ និងរូបរាង គ្រឿងកែវ និងអង្កាំទាំងនេះត្រូវបានសិប្បករខ្មែរយកទៅបញ្ចូលទៅក្នុងម៉ូដដ៏ស្មុគស្មាញជាច្រើន។ ការប្រើប្រាស់កែវ និងអង្កាំបានជួយបង្កើនភាពទាក់ទាញ និងភាពស្រស់ស្អាតដល់គ្រឿងអលង្ការប្រពៃណីខ្មែរ ដែលពីមុនមកអាចមានលក្ខណៈសាមញ្ញជាង។ វាបានបើកទំព័រថ្មីមួយទៀតសម្រាប់ការច្នៃប្រឌិត និងភាពសម្បូរបែបនៅក្នុងសិល្បៈគ្រឿងអលង្ការខ្មែរ។ គ្រឿងអលង្ការមួយទៀតរបស់ចិនដែលបានជះឥទ្ធិពលលើគ្រឿងអលង្ការខ្មែរគឺថ្មកែវ (ហ្គិច)។ ថ្វីត្បិតតែថ្មកែវ (ហ្គិច) មិនមែនជាសម្ភារៈសំខាន់ដែលត្រូវបានប្រើប្រាស់ដោយផ្ទាល់ក្នុងការផលិតគ្រឿងអលង្ការខ្មែរក៏ដោយ ក៏ថ្មកែវ (ហ្គិច)បាននាំចូលពីប្រទេសចិន។ វាបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសោភ័ណភាព និងគោលការណ៍រចនានៃគ្រឿងអលង្ការខ្មែរ។ ភាពល្អិតល្អន់នៃក្បាច់គូរលើថ្មកែវ (ហ្គិច) និងរូបរាងដ៏ប្រណិតរបស់វា បានជម្រុញឱ្យសិប្បករខ្មែរយកលំនាំទាំងនោះមកអនុវត្តលើការរចនាគ្រឿងអលង្ការរបស់ពួកគេ។ លើសពីនេះ គេក៏អាចឃើញមានករណីខ្លះដែលបំណែកតូចៗនៃប៉សឺឡែនត្រូវបានគេយកមកបញ្ចូលជាគ្រឿងតុបតែងលម្អនៅក្នុងគ្រឿងអលង្ការ ដើម្បីបន្ថែមភាពទាក់ទាញ និងភាពប្លែក។ នេះបង្ហាញពីការសម្របខ្លួន និងការច្នៃប្រឌិតរបស់សិប្បករខ្មែរក្នុងការបញ្ចូលឥទ្ធិពលបរទេសទៅក្នុងសិល្បៈរបស់ខ្លួន។ មួយទៀតលោហៈធាតុរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍបច្ចេកទេសធ្វើដែកដ៏ទំនើបនៅកម្ពុជា។ តាមរយៈការផ្លាស់ប្ដូរបច្ចេកទេសទាំងនេះ សិប្បករខ្មែរអាចបង្កើតគ្រឿងអលង្ការដែកដែលមានលក្ខណៈប្រើប្រាស់បានយូរជាងមុន និងមានភាពល្អិតល្អន់ជាងមុនក្នុងការរចនា។ ការប្រើប្រាស់លោហៈធាតុលាយ ដូចជាសំរិទ្ធ ឬលោហៈធាតុផ្សេងទៀតដែលត្រូវបានកែច្នៃ គឺបានផ្ដល់លទ្ធភាពឱ្យសិប្បករខ្មែរបង្កើតរូបរាង និងក្បាច់រចនាប្លែកៗ ដែលមិនអាចធ្វើបានជាមួយនឹងលោហៈធាតុសុទ្ធ។ នេះបានរួមចំណែកដល់ការរីកចម្រើននៃសិល្បៈគ្រឿងអលង្ការខ្មែរ ទាំងផ្នែកគុណភាព និងភាពច្នៃប្រឌិត។ សិល្បៈនៃការស្រោបមាសទៅលើលោហៈធាតុផ្សេងទៀត គឺជាបច្ចេកទេសមួយដែលត្រូវបានចម្រាញ់ និងអភិវឌ្ឍយ៉ាងខ្ពង់ខ្ពស់នៅក្នុងប្រទេសចិន។ បច្ចេកទេសដ៏ប៉ិនប្រសប់នេះបានចូលមកដល់សិល្បៈធ្វើគ្រឿងអលង្ការនៅកម្ពុជា ហើយបានផ្តល់នូវមធ្យោបាយថ្មីមួយដើម្បីបង្កើតគ្រឿងអលង្ការដ៏ប្រណិត និងស្រស់ស្អាត។ តាមរយៈការស្រោបមាស សិប្បករខ្មែរអាចផលិតគ្រឿងអលង្ការដែលមានរូបរាងភ្លឺរលោងដូចមាសសុទ្ធ ដោយមិនចាំបាច់ប្រើប្រាស់មាសសុទ្ធទាំងស្រុងនោះទេ។ នេះបានធ្វើឱ្យគ្រឿងអលង្ការមាសមានតម្លៃសមរម្យជាងមុន និងអាចប្រើប្រាស់បានទូលំទូលាយនៅក្នុងសង្គម ព្រមទាំងរក្សាបាននូវភាពល្អវិចិត្រ និងភាពទាក់ទាញនៃគ្រឿងអលង្ការមាសពិតប្រាកដ។ ក្រៅពីការប្រើប្រាស់ដ៏ទូលំទូលាយក្នុងវិស័យវាយនភ័ណ្ឌ សូត្រក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសិល្បៈគ្រឿងអលង្ការខ្មែរផងដែរ ដែលជាឥទ្ធិពលមួយពីប្រទេសចិន។ ជួនកាល សូត្រត្រូវបានគេប្រើប្រាស់ជាសម្ភារៈសម្រាប់ចងអង្កាំ ឬជាផ្នែកមួយនៃគ្រឿងតុបតែងនៅក្នុងគ្រឿងអលង្ការធំៗ។ ការប្រើប្រាស់សូត្របានជួយបន្ថែមភាពទន់ភ្លន់ ភាពរលោង និងភាពស្រស់ស្អាតដល់គ្រឿងអលង្ការ ដោយបង្កើតបានជាភាពផ្ទុយគ្នាដ៏ទាក់ទាញជាមួយនឹងលោហៈធាតុ ឬត្បូងដ៏រឹងមាំ។ នេះបង្ហាញពីភាពច្នៃប្រឌិតរបស់សិប្បករខ្មែរក្នុងការបញ្ចូលសម្ភារៈផ្សេងៗដើម្បីបង្កើនតម្លៃសិល្បៈនៃគ្រឿងអលង្ការរបស់ពួកគេ។ អន្តរកម្មដ៏ស៊ីជម្រៅរវាងឥទ្ធិពលពីប្រទេសឥណ្ឌា និងចិន បានបណ្តាលឱ្យមានបេតិកភណ្ឌគ្រឿងអលង្ការខ្មែរមួយដ៏ប្លែក និងចម្រុះ។ ការលាយបញ្ចូលគ្នានេះបានបង្កើតបានជាសិល្បៈមួយដែលរួមបញ្ចូលគ្នានូវធាតុផ្សំដ៏សំខាន់ជាច្រើន៖ រូបភាពទាំងនេះ ដូចជា ហង្ស នាគ និងទេពអប្សរ មិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីទស្សនៈពិភពលោក និងជំនឿរបស់ខ្មែរទៀតផង។ ជំនាញបច្ចេកទេស ជាពិសេសពីឥទ្ធិពលចិន ដូចជាការប្រើប្រាស់លោហៈធាតុលាយ និងការស្រោបមាស។ វាបានជួយឱ្យសិប្បករខ្មែរអាចបង្កើតគ្រឿងអលង្ការដែលមានភាពល្អិតល្អន់ ប្រើប្រាស់បានយូរ និងប្រណិត។ បច្ចេកទេសទាំងនេះបានបើកទូលាយលទ្ធភាពនៃការរចនាដ៏ស្មុគស្មាញ។ សម្ភារៈដ៏សម្បូរបែប: ការនាំចូលកែវ និងអង្កាំពីចិន បានបន្ថែមជម្រើសនៃពណ៌ និងវាយនភាពថ្មីៗ ដែលធ្វើឱ្យគ្រឿងអលង្ការកាន់តែមានភាពទាក់ទាញ។ ក្រៅពីនេះ ការប្រើប្រាស់ប៉សឺឡែនជាគ្រឿងតុបតែង និងសូត្រជាសម្ភារៈចង ក៏បានរួមចំណែកធ្វើឱ្យគ្រឿងអលង្ការខ្មែរកាន់តែសម្បូរបែបផងដែរ។ សរុបមក ការរួមបញ្ចូលគ្នារវាងនិមិត្តសញ្ញាដ៏ពិសិដ្ឋពីឥណ្ឌា និងបច្ចេកទេសខ្ពស់ជាមួយនឹងសម្ភារៈចម្រុះពីចិន បានធ្វើឱ្យគ្រឿងអលង្ការខ្មែរក្លាយជាសិល្បៈមួយដែលមិនត្រឹមតែជាគ្រឿងលម្អកាយប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាភស្តុតាងរស់រវើកនៃប្រវត្តិសាស្ត្រពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបនៅកម្ពុជាផងដែរ។